ខ្មុលលីងជាអាហារសម្រន់ដែលគេនិយមបរិភោគពេលជួបជុំគ្នា ជាពិសេសនៅតាមកន្លែងកំសាន្តនានា។ របៀបធ្វើ គឺគេត្រូវយកខ្មុលទៅលីងជាមួយស្លឹកក្រូច គល់ស្លឹកខ្ទឹម ម្ទេស ហើយដាក់ម្សៅស៊ុប ឬអំបិលចូល និងប្រើខ្លាញ់បន្តិចបន្តួចប៉ុណ្ណោះ។ វិធីសាស្ត្រក្នុងការចាប់សត្វខ្មុល គឺគេចាក់សម្លេងដើម្បីទាក់វាឱ្យរត់ចូលក្នុងរណ្ដៅដែលមានទឹក ហើយវាមិនអាចចេញរួច។ ក្នុងការបំពងខ្មុល គឺគេត្រូវយកខ្មុលទៅលីងជាមួយខ្លាញ់ឱ្យឆ្អិនល្អសិន បន្ទាប់មកលីង ស្លឹកក្រូច គល់ស្លឹកគ្រៃ ម្ទេស ដែលហាន់ជាចំណិតតូចៗចូលគ្នា រួចរោយម្សៅស៊ុបពីលើជាការស្រេច។ គេនិយមបរិភោគខ្មុលលីងនេះសម្រាប់ជាគ្រឿងក្លែមក្នុងការជួបជុំ និងជាចំណីកំដរមាត់ផងដែរ។